កន្ត្រកធ្វើពីឫស្សី និងផ្តៅ គឺជាផលិតផលសិប្បកម្មខ្មែរមួយប្រភេទដែលមានតាំងពីយូរយារណាស់មកហើយ។ វាមិនត្រឹមតែជាសម្ភារៈប្រើប្រាស់ប្រចាំថ្ងៃប៉ុណ្ណោះទេ ប៉ុន្តែក៏ជាផ្នែកមួយនៃអត្តសញ្ញាណវប្បធម៌ និងសិល្បៈប្រពៃណីរបស់ខ្មែរផងដែរ។ កន្ត្រកធ្វើពីឫស្សី និងផ្តៅ មិនមែនគ្រាន់តែជាសម្ភារៈប្រើប្រាស់ប្រចាំថ្ងៃប៉ុណ្ណោះទេ ប៉ុន្តែក៏មានប្រវត្តិ និងរឿងរ៉ាវដ៏យូរលង់ ដែលបានឆ្លុះបញ្ចាំងពីជីវិតរស់នៅ និងប្រពៃណីរបស់ប្រជាជនខ្មែរជាយូរមកហើយដែរ។ កន្ត្រក បានក្លាយជាសម្ភារៈប្រើប្រាស់យ៉ាងសំខាន់តាំងពីសម័យបុរាណ។ ប្រជាជននៅតាមតំបន់ជនបទបានប្រើប្រាស់កន្ត្រកដើម្បី ដាក់កសិផល នេសាទត្រី និង ទុកដាក់របស់របរប្រើប្រាស់ក្នុងផ្ទះ។ ការប្រើប្រាស់ឫស្សី និងផ្តៅដែលជាវត្ថុធាតុដើមធម្មជាតិបានបង្ហាញពីភាពប៉ិនប្រសប់របស់បុព្វបុរសខ្មែរក្នុងការប្រើប្រាស់ធនធានធម្មជាតិដើម្បីបម្រើជីវិតរស់នៅ។ រឿងរ៉ាវទាក់ទងនឹងទំនៀមទម្លាប់ការប្រកបរបរចិញ្ចឹមជីវិត ដោយនៅសម័យបុរាណ ប្រជាជនភាគច្រើនប្រកបរបរ កសិកម្ម និង នេសាទ។ ដូច្នេះ កន្ត្រកបានក្លាយជាឧបករណ៍ដ៏ចាំបាច់សម្រាប់ពួកគេ។ ឧទាហរណ៍ដូចជា កន្ត្រកត្រី និង កន្ត្រកដាក់បន្លែ ជាដើម។ ចំពោះក្នុងជំនឿ និងពិធីសាសនា កន្ត្រកក៏ត្រូវបានគេប្រើប្រាស់ក្នុងពិធីសាសនាមួយចំនួនផងដែរ។ ឧទាហរណ៍ ក្នុងពិធីបុណ្យចូលឆ្នាំខ្មែរ គេអាចប្រើប្រាស់កន្ត្រកដើម្បីរៀបចំគ្រឿងសក្ការៈបូជា ឬដាក់នំចំណី។ សិប្បករបានច្នៃកន្ត្រកមិនមែនគ្រាន់តែជាសម្ភារៈប្រើប្រាស់ទេ ប៉ុន្តែក៏ជាស្នាដៃសិល្បៈដ៏ល្អវិចិត្រផងដែរ។ ពួកគេបានបង្កើតកន្ត្រកដែលមានរូបរាង និងម៉ូដប្លែកៗ ដែលមានលក្ខណៈពិសេសរៀងៗខ្លួន។ ដើម្បីផលិតកន្ត្រកធ្វើពីឫស្សី និងផ្តៅ ត្រូវឆ្លងកាត់ដំណាក់កាលជាច្រើនប្រកបដោយភាពប៉ិនប្រសប់ និងជំនាញ។ ដំណើរការនេះទាមទារភាពអត់ធ្មត់ ភាពច្នៃប្រឌិត និងការយកចិត្តទុកដាក់ខ្ពស់។ ដំណាក់កាលរៀបចំវត្ថុធាតុដើម គឺត្រូវជ្រើសរើស ឫស្សី ឬ ផ្តៅ ដែលមានគុណភាពល្អ និងរឹងមាំ ហើយជាទូទៅ គេជ្រើសរើសដើមណាដែលមិនទាន់ចាស់ឬខ្ចីពេក។ យកឫស្សី ឬផ្តៅទៅកាត់ជាកង់ៗ ហើយបកសម្បកខាងក្រៅចេញ បន្ទាប់មក ត្រូវលាងសម្អាតឲ្យបានស្អាត។ យកដើមឫស្សី ឬផ្តៅទៅចិតជាសរសៃតូចៗឲ្យស្មើគ្នា ដោយនេះជាដំណាក់កាលសំខាន់បំផុតដើម្បីឲ្យកន្ត្រកមានសោភ័ណភាព។ ត្រូវយក ឫស្សី ឬ ផ្តៅ ទៅកាត់ សម្អាត និងចិតជាសរសៃតូចៗ។ ដំណាក់កាលផលិតកន្ត្រក គឺត្រូវយកសរសៃឫស្សី ឬផ្តៅទៅត្បាញដោយចាប់ផ្តើមពីបាតកន្ត្រកជាមុនសិន ហើយបន្ទាប់មក ត្រូវត្បាញឡើងទៅលើតាមរូបរាងដែលបានរចនាទុក។ ត្រូវប្រើប្រាស់បច្ចេកទេស ចង ឬ ត្បាញ ដើម្បីភ្ជាប់សរសៃឫស្សី ឬផ្តៅឲ្យជាប់គ្នាបានល្អ ហើយការត្បាញមានច្រើនប្រភេទ ដូចជា ការត្បាញជារាងជ្រុង ឬត្បាញជារាងមូល។ នៅពេលដែលត្បាញចប់ ត្រូវធ្វើគែមខាងលើរបស់កន្ត្រកឲ្យរឹងមាំ និងមានដៃយួរដើម្បីងាយស្រួលកាន់។ ត្រូវយកសរសៃឫស្សី ឬផ្តៅទៅចង និងបិតដើម្បីបង្កើតជាទ្រង់ទ្រាយកន្ត្រក។ សិប្បករអាចច្នៃម៉ូដកន្ត្រកតាមការចង់បាន ដូចជាមានគម្រប ឬមានដៃយួរជាដើម។ ដំណាក់កាលបញ្ចប់ ត្រូវលាងសម្អាតកន្ត្រកឲ្យបានស្អាត បន្ទាប់មក អាចតុបតែងបន្ថែមដោយការដាក់ពណ៌ ឬគូរក្បាច់ពីលើ។ ត្រូវយកកន្ត្រកទៅហាលថ្ងៃឲ្យស្ងួតល្អ ដើម្បីកុំឲ្យមានផ្សិត ឬបាក់បែក។ សិប្បករខ្លះអាចលាបថ្នាំពិសេសដើម្បីការពារកន្ត្រកពីទឹក និងសត្វល្អិត។ ត្រូវសម្អាតកន្ត្រកឲ្យស្អាត រួចតុបតែងបន្ថែមដើម្បីឲ្យវាមើលទៅកាន់តែទាក់ទាញ។ កន្ត្រកដែលធ្វើពីឫស្សី និងផ្តៅមានច្រើនប្រភេទ ហើយត្រូវបានប្រើប្រាស់សម្រាប់គោលបំណងផ្សេងៗគ្នា។ ភាពខុសគ្នានៃរូបរាង និងទំហំរបស់វាគឺអាស្រ័យទៅលើមុខងារជាក់លាក់ដែលមនុស្សត្រូវការប្រើប្រាស់វា។ កន្ត្រកដាក់ឥវ៉ាន់ប្រើសម្រាប់ដាក់ និងដឹកជញ្ជូនទំនិញស្រាលៗ ដូចជាបន្លែ ផ្លែឈើ ឬរបស់របរប្រើប្រាស់ផ្សេងៗ។ ជាធម្មតាវាមានទំហំមធ្យម និងមានដៃសម្រាប់យួរ ហើយជួនកាលមានគម្របដើម្បីការពាររបស់របរនៅខាងក្នុង។ កន្ត្រកដាក់ដំណាំ ឬកសិផល ប្រើសម្រាប់ប្រមូលផល និងដឹកជញ្ជូនផលដំណាំផ្សេងៗ ដូចជាស្រូវ ពោត ដំឡូង ឬបន្លែជាដើម។ វាមានទំហំធំ និងរឹងមាំជាងប្រភេទកន្ត្រកធម្មតា ហើយការរចនាសម្ព័ន្ធរបស់វាត្រូវបានធ្វើឡើងយ៉ាងរឹងមាំដើម្បីអាចទ្រទម្ងន់ធ្ងន់បាន។ ចំពោះកន្ត្រកសម្រាប់តុបតែងលម្អប្រើសម្រាប់តុបតែងផ្ទះ ឬកន្លែងផ្សេងៗដើម្បីបង្កើនសោភ័ណភាព។ វាមានរាងស្អាត ម៉ូដប្លែក និងជួនកាលមានលាបពណ៌ ឬតុបតែងបន្ថែម ហើយកន្ត្រកប្រភេទនេះអាចប្រើជាផើងផ្កា ឬដាក់របស់របរតូចៗបាន។ រីឯកន្រ្តកសម្រាប់នេសាទប្រើសម្រាប់ដាក់ត្រី ឬក្ដាម។ វាមានទំហំតូច និងរាងមូល ហើយធ្វើឡើងដោយមានរន្ធដើម្បីឲ្យទឹកអាចចេញបាន។ កន្ត្រកធ្វើពីឫស្សី និងផ្តៅ គឺជាផលិតផលសិប្បកម្មខ្មែរមួយប្រភេទដែលមានគុណសម្បត្តិជាច្រើន ដែលធ្វើឲ្យវានៅតែមានប្រជាប្រិយភាពរហូតមកដល់បច្ចុប្បន្ន។ គុណសម្បត្តិទាំងនោះរួមមាន ភាពធន់ ភាពស្និទ្ធស្នាលនឹងបរិស្ថាន និងតម្លៃសេដ្ឋកិច្ច។ គុណសម្បត្តិនៃឫស្សី និងផ្តៅគឺជាវត្ថុធាតុដើមធម្មជាតិដែលមានភាពរឹងមាំ និង ធន់ នឹងអាចប្រើប្រាស់ប្រចាំថ្ងៃ។ កន្ត្រកដែលធ្វើពីឫស្សី និងផ្តៅអាចប្រើប្រាស់បានយូរឆ្នាំដោយមិនងាយខូច។ កន្ត្រកទាំងនេះមានទម្ងន់ស្រាល ដែលងាយស្រួលក្នុងការយួរ ឬកាន់។ ហើយកន្ត្រកធ្វើពីឫស្សី និងផ្តៅងាយស្រួលក្នុងការសម្អាត និងថែទាំ។ ឯគុណសម្បត្តិផ្នែកបរិស្ថានវិញ ឫស្សី និងផ្តៅគឺជា ធនធានធម្មជាតិ ដែលអាចកកើតឡើងវិញបាន។ ដូច្នេះ ការប្រើប្រាស់សម្ភារៈទាំងនេះជួយកាត់បន្ថយការបំពុលបរិស្ថាន។ ការប្រើប្រាស់កន្ត្រកធ្វើពីឫស្សី និងផ្តៅអាចកាត់បន្ថយការប្រើប្រាស់ ថង់ប្លាស្ទិក ដែលជួយការពារបរិស្ថានផងដែរ។ រីឯគុណសម្បត្តិផ្នែកសេដ្ឋកិច្ច កន្ត្រកធ្វើពីឫស្សី និងផ្តៅមានតម្លៃថោកជាងកន្ត្រកដែលធ្វើពីសម្ភារៈផ្សេងៗ។ ការផលិតកន្ត្រកបានបង្កើតការងារដល់ប្រជាជននៅតាមជនបទ ដែលជួយឲ្យពួកគេមានប្រាក់ចំណូលបន្ថែម។ មុខរបរនេះជួយជំរុញវិស័យសិប្បកម្មខ្មែរឲ្យកាន់តែមានរីកចម្រើន។ កន្ត្រកធ្វើពីឫស្សី និងផ្តៅ ជាផលិតផលសិប្បកម្មដ៏ចំណាស់មួយរបស់ខ្មែរ ហើយបានចូលរួមចំណែកយ៉ាងសំខាន់ក្នុងការជួយទ្រទ្រង់សេដ្ឋកិច្ចជាតិ ជាពិសេសនៅតាមតំបន់ជនបទ។ ផលប្រយោជន៍ទាំងនោះរួមមានបង្កើតការងារ និងប្រាក់ចំណូល ហើយការផលិត និងលក់ដូរកន្ត្រកពីឫស្សី និងផ្តៅ គឺជាប្រភពចំណូលដ៏សំខាន់សម្រាប់ប្រជាជននៅតាមជនបទ។ មុខរបរនេះបានបង្កើតឱកាសការងារដល់មនុស្សជាច្រើន ជាពិសេសស្ត្រី និងមនុស្សចាស់ ដែលអាចធ្វើការពីផ្ទះ។ បន្ថែមពីនេះ វាក៏ជំរុញវិស័យសិប្បកម្ម និងទេសចរណ៍ ដោយការផលិតកន្ត្រកជួយថែរក្សា និងផ្សព្វផ្សាយនូវសិល្បៈប្រពៃណីខ្មែរឲ្យនៅគង់វង្សផងដែរ។ កន្ត្រកឫស្សី និងផ្តៅដែលមានរចនាបថប្លែកៗ ក្លាយជាវត្ថុអនុស្សាវរីយ៍ដ៏មានប្រជាប្រិយភាព ដែលភ្ញៀវទេសចរតែងតែទិញទុកជាកាដូ ឬប្រើប្រាស់។ លើសពីនេះ វាក៏ជួយជំរុញសេដ្ឋកិច្ចមូលដ្ឋាន ដោយការផលិតផលនេះប្រើប្រាស់វត្ថុធាតុដើមក្នុងស្រុកដូចជា ឫស្សី និងផ្តៅ ដែលជួយជំរុញឲ្យមានការប្រើប្រាស់ធនធានធម្មជាតិប្រកបដោយនិរន្តរភាព។ ដំណើរការផលិតកន្ត្រកពីឫស្សី និងផ្តៅបានបង្កើតខ្សែសង្វាក់ផលិតកម្មជាច្រើន ដែលមានតាំងពីអ្នកប្រមូលផ្តៅ អ្នកកែច្នៃរហូតដល់អ្នកលក់ដូរ។